ប្រទេសកម្ពុជាមិនត្រឹមតែល្បីល្បាញដោយសារប្រាសាទបុរាណប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍សត្វព្រៃផងដែរ។ វិស័យទេសចរណ៍នេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការយល់ដឹងកាន់តែខ្ពស់អំពីសារៈសំខាន់នៃការអភិរក្ស និងការស្វែងរកបទពិសោធន៍ធម្មជាតិ។ ទេសចរណ៍សត្វព្រៃនៅកម្ពុជាផ្តល់ជូននូវឱកាសដ៏កម្រសម្រាប់អ្នកទេសចរក្នុងការស្វែងយល់ និងទស្សនាសត្វព្រៃកម្រជាច្រើនប្រភេទនៅក្នុងជម្រកធម្មជាតិរបស់ពួកវា។ គោលដៅសំខាន់ៗសម្រាប់ការទស្សនាសត្វព្រៃរួមមាន ព្រៃឡង់ ភ្នំឱរ៉ាល់ តំបន់ការពារទេសភាពអង្គរ មណ្ឌលគិរី និងព្រែកទាល់ជាដើម។ ព្រៃឡង់ជាព្រៃឈើបៃតង និងជាជម្រកសត្វព្រៃដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលលាតសន្ធឹងលើខេត្តចំនួនបួនគឺ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ។ ព្រៃឡង់ជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃកម្រជាច្រើនប្រភេទ រួមមានខ្លាពពក ខ្លាឃ្មុំ ស្វាត្រសេះ និងសត្វស្លាបជាង ២០០ ប្រភេទ ដែលក្នុងនោះមានប្រភេទជិតផុតពូជផងដែរ។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយទូកតាមដងទន្លេ ឬដើរព្រៃដើម្បីទស្សនាសត្វព្រៃ រុក្ខជាតិព្រៃដ៏សម្បូរបែប និងរៀនសូត្រពីរបៀបរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចដែលរស់នៅជុំវិញព្រៃនេះ។ សកម្មភាពបែបនេះជួយជំរុញទេសចរណ៍អេកូ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ សម្រាប់ភ្នំឱរ៉ាល់វិញមានលក្ខណៈភូមិសាស្ត្រស្មុគស្មាញ និងជាជម្រកសម្រាប់សត្វព្រៃដ៏កម្រជាច្រើនប្រភេទ ដូចជាដំរីអាស៊ី ខ្លាធំ ខ្លាឃ្មុំ និងសត្វស្វាផ្សេងៗ។ ក្នុងនោះ រួមទាំងប្រភេទសត្វពាហន និងល្មូនមួយចំនួនដែលត្រូវបានគេរកឃើញនៅភ្នំឱរ៉ាល់ ហើយមិនសូវត្រូវបានគេរកឃើញនៅកន្លែងផ្សេងទៀត។ ភ្ញៀវទេសចរអាចឡើងភ្នំ ដើរព្រៃតាមរយៈផ្លូវលំដែលបានរៀបចំទុក ឬបោះតង់ដើម្បីស្វែងយល់ពីជីវៈចម្រុះនៅទីនោះ។ ការឡើងដល់កំពូលភ្នំឱរ៉ាល់ក៏ផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃព្រៃឈើបៃតងលាតសន្ធឹងធំល្វឹងល្វើយផងដែរ។ រីឯតំបន់ការពារទេសភាពអង្គរវិញ ក្រៅពីប្រាសាទអង្គរវត្ត តំបន់នេះក៏ជាជម្រកសម្រាប់សត្វស្លាបជាង ៣០០ ប្រភេទ រួមទាំងប្រភេទកម្រដូចជា ត្រយងយក្ស ដែលជាបក្សីជាតិរបស់កម្ពុជា និងត្រយងចង្កំកស ដែលជាប្រភេទបក្សីជិតផុតពូជ។ ការទស្សនាសត្វស្លាប កំពុងក្លាយជាសកម្មភាពពេញនិយមនៅទីនេះ ដោយមានមគ្គុទ្ទេសក៍ជំនាញអាចនាំភ្ញៀវទៅកាន់ទីតាំងល្អៗដើម្បីថតរូប និងសិក្សាពីបក្សីទាំងនោះ។ តំបន់ការពារនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ីនៅជុំវិញប្រាសាទបុរាណ និងជាកន្លែងដ៏ល្អសម្រាប់អ្នកស្រឡាញ់ធម្មជាតិដែលចង់ផ្សារភ្ជាប់ការទស្សនាប្រាសាទជាមួយនឹងការរៀនសូត្រពីជីវៈចម្រុះ។ ចំណែកឯនៅមណ្ឌលគិរីវិញ ជាតំបន់ការពារដ៏ធំមួយ ប្រហែល ៣,០០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដែលមានព្រៃឈើក្រាស់ៗ និងជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃជិតផុតពូជ។ សត្វព្រៃទាំងអស់នោះរួមមាន ដំរីអាស៊ី ខ្លាឃ្មុំ ស្វាព្រាហ្មណ៍ ដែលមានចំនួនច្រើនជាងគេបំផុតលើពិភពលោកនិងប្រភេទសត្វស្លាបជាច្រើនប្រភេទ រួមទាំងប្រភេទ វ៉ូដ ភេក ឃើ Woodpecker ធំៗ។ មានកម្មវិធីទេសចរណ៍ដែលអនុញ្ញាតឱ្យភ្ញៀវចូលរួមជាមួយសហគមន៍មូលដ្ឋាន និងអង្គការអភិរក្ស ដូចជា វ៉ាល ឡៃហ៍ អា ឡាយ អិន Wildlife Alliance ក្នុងការអភិរក្ស និងទស្សនាសត្វព្រៃប្រកបដោយការទទួលខុសត្រូវ។ ភ្ញៀវអាចចូលរួមក្នុងការដើរល្បាតព្រៃជាមួយឆ្មាំអភិរក្ស ឬស្នាក់នៅជំរុំបែបអេកូឡូស៊ីដូចជា ចាហ៊ូ ហ្គីបប៊ូន ឃេម Jahoo Gibbon Camp ដើម្បីមើលឃើញសត្វព្រៃដោយផ្ទាល់ភ្នែក ដែលជាបទពិសោធន៍ដ៏កម្រនិងគួរឱ្យចងចាំ។ តំបន់់ចុងក្រោយមួយទៀតនោះគឺ ព្រែកទាល់នៅបឹងទន្លេសាបជាតំបន់អភិរក្សសត្វស្លាបដ៏ធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃបឹងទន្លេសាបបេតិកភណ្ឌជីវមណ្ឌលរបស់ UNESCO។ តំបន់នេះសម្បូរទៅដោយប្រភេទសត្វស្លាបទឹកកម្រ រាប់ពាន់ក្បាល ដូចជា ត្រយងយក្ស ត្រយងចង្កំកស ទង់ហ្វារ ក្អែកទឹក និងត្រយ៉ងប្រផេះ។ ពេលវេលាល្អបំផុតសម្រាប់ការទស្សនាគឺក្នុងរដូវប្រាំង ជាធម្មតាពីខែវិច្ឆិកា ដល់ខែឧសភា នៅពេលដែលទឹកស្រក ហើយសត្វស្លាបមកប្រមូលផ្តុំគ្នាច្រើនដើម្បីរកចំណី។ ភ្ញៀវទេសចរអាចជិះទូកដើម្បីទស្សនាសត្វស្លាបទាំងនេះ ហើយជួនកាលក៏អាចឃើញភូមិបណ្តែតទឹក និងរបៀបរស់នៅរបស់ប្រជាជនមូលដ្ឋានដែលពឹងផ្អែកលើបឹងទន្លេសាប។ នេះគឺជាឋានសួគ៌សម្រាប់អ្នកស្រឡាញ់សត្វស្លាប អ្នកថតរូប និងអ្នកដែលចង់ស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីប្លែកៗនៃបឹងទន្លេសាប។ ក្រៅពីកន្លែងទាំងនេះ កម្ពុជាក៏មាន មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅផងដែរ ដែលជាកន្លែងសង្គ្រោះ និងថែរក្សាសត្វព្រៃដែលត្រូវបានជួយសង្គ្រោះពីការបរបាញ់ ឬការជួញដូរខុសច្បាប់។ នៅទីនោះ ភ្ញៀវអាចឃើញសត្វជាច្រើនប្រភេទ រួមមាន ខ្លាពពក ដំរី ស្វា និងសត្វកម្រជាច្រើនទៀត ។ បើយើងនិយាយអំពី រមណីយដ្ឋានអេកូទេសចរណ៍ ឬ អេកូ រីសត គឺជាប្រភេទកន្លែងស្នាក់នៅ និងទេសចរណ៍ដែលត្រូវបានរៀបចំឡើងដោយគិតគូរយ៉ាងខ្លាំងដល់ការអភិរក្សបរិស្ថានធម្មជាតិជុំវិញ និងគាំទ្រដល់សហគមន៍មូលដ្ឋាន។ រមណីយដ្ឋានទាំងនេះខិតខំកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថានឱ្យបានជាអតិបរមា និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានវិទ្យា ក៏ដូចជាវប្បធម៌ប្រពៃណីក្នុងតំបន់។ ពួកវាមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ភ្ញៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអេកូឡូស៊ី និងនិរន្តរភាព។ រមណីយដ្ឋានអេកូទេសចរណ៍ ភាគច្រើនប្រើប្រាស់វត្ថុធាតុដើមធម្មជាតិក្នុងស្រុក ដូចជាឈើ ឫស្សី ដីឥដ្ឋ ឬចំបើង ក្នុងការសាងសង់និងតុបតែង។ ការរចនាតម្រូវតាមធម្មជាតិជុំវិញ មិនធ្វើឱ្យប៉ះពាល់ដល់ទេសភាពដើមឡើយ។ ពួកវាក៏មានប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព ដូចជាការកែច្នៃ ការកាត់បន្ថយសំរាមប្លាស្ទិក ប្រព័ន្ធទឹកស្អាត ការប្រើប្រាស់ទឹកឡើងវិញ ការប្រមូលទឹកភ្លៀង និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាបន្ទះសូឡា ដើម្បីកាត់បន្ថយការពឹងផ្អែកលើធនធានមិនកកើតឡើងវិញ។ ការអភិរក្សបរិស្ថាន និងជីវៈចម្រុះជាបេសកកម្មស្នូលរបស់ អេកូរីសត ព្រោះពួកគេចូលរួមយ៉ាងសកម្មក្នុងការការពារជីវៈចម្រុះក្នុងតំបន់ ការដាំដើមឈើឡើងវិញ ការការពារសត្វព្រៃពីការបរបាញ់ខុសច្បាប់ និងការកាត់បន្ថយការបំពុល។ ជារឿយៗពួកគេមានកម្មវិធីអប់រំសម្រាប់ភ្ញៀវទេសចរអំពីសារៈសំខាន់នៃការអភិរក្ស បញ្ហាប្រឈមបរិស្ថាន និងរបៀបដែលភ្ញៀវអាចចូលរួមចំណែក។ មួយវិញទៀត អេកូរីសត ផ្តល់ការងារដោយផ្ទាល់ ឬដោយប្រយោលដល់ប្រជាជនក្នុងស្រុក ដោយផ្តល់អាទិភាពដល់អ្នកស្រុកក្នុងការជ្រើសរើសបុគ្គលិក។ ពួកគេក៏ទិញផលិតផលកសិកម្ម ឬសិប្បកម្មពីសហគមន៍មូលដ្ឋាន ដើម្បីជួយជំរុញសេដ្ឋកិច្ចតំបន់ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ពួកគេគាំទ្រដល់គម្រោងអភិវឌ្ឍន៍សហគមន៍ ដូចជាការកែលម្អប្រព័ន្ធអប់រំ សុខភាព ឬហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ក្រៅពីការស្នាក់នៅ អេកូរីសតផ្តល់ជូននូវសកម្មភាពដែលផ្សារភ្ជាប់ភ្ញៀវទៅនឹងធម្មជាតិ និងវប្បធម៌។ សកម្មភាពទាំងនេះរួមមាន ការដើរព្រៃតាមផ្លូវធម្មជាតិ ការទស្សនាសត្វស្លាប ការសិក្សាអំពីវប្បធម៌ និងប្រពៃណីមូលដ្ឋាន ដូចជាការចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិច ការជិះកង់ ឬជិះទូកកាយ៉ាក់ក្នុងបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់។ គោលបំណងគឺដើម្បីផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ខណៈពេលដែលបង្កើនការយល់ដឹងរបស់ភ្ញៀវអំពីបរិស្ថាន។ ឧទាហរណ៍ អេកូរីសត ដ៏លេចធ្លោមួយចំនួននៅកម្ពុជាដូចជា ខា ដា មុំ ថេន ធីត ខេម Cardamom Tented Camp ដែលស្ថិតនៅក្នុងតំបន់ព្រៃឈើក្រាស់នៃជួរភ្នំក្រវាញ។ រមណីយដ្ឋាននេះផ្តោតយ៉ាងខ្លាំងលើការអភិរក្សព្រៃឈើ និងការការពារសត្វព្រៃពីការបរបាញ់ខុសច្បាប់ និងការកាប់ឈើ។ ភ្ញៀវអាចចូលរួមក្នុងការដើរល្បាតព្រៃជាមួយឆ្មាំអភិរក្ស ឬជិះទូកកាយ៉ាក់តាមដងស្ទឹងដ៏ថ្លា។ រីឯអេកូរីសតដ៏លេចធ្លោមួយទៀតនោះគឺ ហ្វ័រ រី វើ ហ្លូត ធីង ឡចដ៍ 4 Rivers Floating Lodge ខេត្តកោះកុង ដែលជា អេកូរីសត ដ៏ប្លែកមួយដែលអណ្តែតលើដងទន្លេដ៏ស្ងប់ស្ងាត់។ ផ្ទះស្នាក់នៅជាលក្ខណៈតង់ប្រណីតត្រូវបានសាងសង់នៅលើផ្ទៃទឹក ហើយវាប្រើប្រាស់ថាមពលសូឡា និងមានប្រព័ន្ធគ្រប់គ្រងទឹកសំណល់ផ្ទាល់ខ្លួន។ ភ្ញៀវអាចរីករាយជាមួយភាពស្ងប់ស្ងាត់នៃធម្មជាតិ និងទស្សនាសត្វព្រៃនៅជុំវិញ។ Shinta Mani Wild គឺជាអេកូរីសត លំដាប់ខ្ពស់ដែលផ្តោតលើបទពិសោធន៍ផ្សងព្រេងប្រកបដោយភាពប្រណីត និងការអភិរក្ស។ ពួកគេធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការអភិរក្សសត្វព្រៃដូចជា Wildlife Alliance ដើម្បីប្រយុទ្ធប្រឆាំងនឹងការបរបាញ់ខុសច្បាប់ និងជួយគាំទ្រសហគមន៍មូលដ្ឋាន។ បើយើងនិយាយអំំពី អត្ថប្រយោជន៍នៃទេសចរណ៍សត្វព្រៃ និង Eco-Resorts វិញ មិនត្រឹមតែជាជម្រើសកម្សាន្តនោះទេ ប៉ុន្តែជាគំរូនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ ផលចំណេញដែលបានមកពីវិស័យទាំងនេះ អាចត្រូវបានប្រើប្រាស់ឡើងវិញដើម្បីទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។ នៅក្នុងផលចំណេញនោះ ការអភិរក្សបរិស្ថាន និងជីវៈចម្រុះនេះគឺជាអត្ថប្រយោជន៍ចម្បង និងសំខាន់បំផុត។ ប្រាក់ចំណូលដែលបានមកពីទេសចរណ៍សត្វព្រៃ អាចត្រូវបានប្រើប្រាស់ឡើងវិញដើម្បីផ្តល់មូលនិធិសម្រាប់ការការពារព្រៃឈើ ការល្បាតព្រៃជាប្រចាំ ការប្រយុទ្ធប្រឆាំងនឹងការបរបាញ់សត្វខុសច្បាប់ ការកាប់ឈើ និងការជួញដូររុក្ខជាតិ-សត្វព្រៃ។ វាក៏ជួយដល់កម្មវិធីដាំដើមឈើឡើងវិញ និងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត។ លើសពីនេះ ការមានភ្ញៀវទេសចរនៅក្នុងតំបន់ការពារអាចដើរតួជាអ្នកសង្កេតការ មួយទៀតសម្រាប់តាមដានសកម្មភាពខុសច្បាប់ និងរាយការណ៍ទៅអាជ្ញាធរ។ វាក៏ជួយឱ្យប្រជាជនមូលដ្ឋានយល់ដឹងពីតម្លៃសេដ្ឋកិច្ចនៃធនធានធម្មជាតិ និងចូលរួមក្នុងការអភិរក្សដោយផ្ទាល់។ ផលចំណេញនោះក៏មានការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ ដែលទេសចរណ៍ប្រភេទនេះបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងស្រុក ជាពិសេសសម្រាប់អ្នកដែលរស់នៅជិតតំបន់ការពារ។ ពួកគេអាចក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញខាងសត្វព្រៃ អ្នកល្បាតព្រៃ អ្នកផ្តល់សេវាកម្មនៅ អេកូរីសត ដូចជាអ្នកបម្រើ ចុងភៅ អ្នកសម្អាត អ្នកលក់ផលិតផលសិប្បកម្ម ឬអ្នកផ្តល់សេវាដឹកជញ្ជូន។ នេះជួយបង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ លើសពីនេះ ការទិញផលិតផលពីកសិករ និងសិប្បករក្នុងស្រុកដោយ អេកូរីសត ក៏ជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ សម្រាប់់អត្ថប្រយោជន៍សម្រាប់ការអប់រំ និងការយល់ដឹងវិញ ទេសចរណ៍សត្វព្រៃ និង អេកូរីសត ផ្ដល់ឱកាសដ៏មានតម្លៃឱ្យភ្ញៀវទេសចរស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រព័ន្ធអេកូឡូស៊ី សារៈសំខាន់នៃការអភិរក្ស បញ្ហាប្រឈមដែលសត្វព្រៃកំពុងជួបប្រទះ និងរបៀបរស់នៅរបស់សត្វព្រៃ។ មគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកនៅ អេកូរីសត ដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកចំណេះដឹងទាំងនេះ។ វាក៏ជួយផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់សហគមន៍មូលដ្ឋានទៅកាន់ពិភពលោកផងដែរ ដែលជួយលើកកម្ពស់មោទកភាពជាតិ និងការយល់ដឹងអំពីភាពចម្រុះវប្បធម៌។ មួយវិញទៀត នៅពេលដែលសហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីទេសចរណ៍សត្វព្រៃ ការកាត់បន្ថយការបរបាញ់ខុសច្បាប់ និងការកាប់ឈើនឹងកាត់បន្ថយ។ ព្រោះពួកគេនឹងមានការលើកទឹកចិត្តកាន់តែខ្លាំងក្នុងការចូលរួមការពារសត្វព្រៃ និងព្រៃឈើ ដោយសារតែវាជាប្រភពចំណូលដ៏សំខាន់ និងនិរន្តរភាពរបស់ពួកគេ។ ម្យ៉ាងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សជួយបង្កើតបណ្តាញត្រួតពិនិត្យ និងរាយការណ៍ពីសកម្មភាពខុសច្បាប់ ដែលនាំឱ្យមានការកាត់បន្ថយការបរបាញ់សត្វ និងការកាប់ឈើខុសច្បាប់។ ចំំណែកឯ អត្ថប្រយោជន៍ដល់សំខាន់មួយទៀតនោះគឺ ការអភិវឌ្ឍទេសចរណ៍សត្វព្រៃ និងអេកូឡូស៊ីប្រកបដោយនិរន្តរភាព ជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជាថាជាប្រទេសមួយដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សធម្មជាតិ និងមានគោលនយោបាយទេសចរណ៍ដែលមានការទទួលខុសត្រូវ។ នេះទាក់ទាញភ្ញៀវទេសចរណ៍ដែលមានការយល់ដឹងខ្ពស់អំពីបរិស្ថាន និងមានឆន្ទៈចំណាយសម្រាប់ការធ្វើដំណើរបែបនិរន្តរភាព ដែលផ្តល់ផលចំណេញរយៈពេលវែងដល់ប្រទេស។ សរុបមក ទេសចរណ៍សត្វព្រៃ និងរមណីយដ្ឋានអេកូឡូស៊ី មិនមែនត្រឹមតែជាជម្រើសកម្សាន្តនោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់ការការពារបេតិកភណ្ឌធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។